ម្ហូបមួយទៀតគឺស្ងោរត្រឡាចជាមួយសាច់ជ្រូក ឬឆ្អឹងជំនីជ្រូកក៏បាន។ គ្រឿងផ្សំមួយចំនួនមានដូចជាឆ្អឹងជំនី ត្រឡាច ការ៉ុត ផ្សិត ខ្ទឹមស ទឹកស៊ីអ៉ីវ ស្ករស ទឹក ស្លឹកជីនិងស្លឹកខ្ទឹម។ ដំណាក់កាលទី១ យើងត្រូវដាក់ទឹកចូលឆ្នាំង រួចដាំឱ្យពុះ ចាំដាក់ស្ករស ទឹកស៊ីអ៉ីវ ខ្ទឹមសចិញ្ច្រាំជាមួយម្រេចចូល ហើយកូរចូលគ្នា។ ដំណាក់់កាលទី២ដាក់ឆ្អឹងជំនី ការ៉ុតចូល រម្ងាស់ប្រហែល ១០ ទៅ១៥នាទី។ ឈានមកដល់ដំំណាក់កាលទី៣ដាក់ត្រឡាចចូល រម្ងាស់ទៀតប្រហែល ១០នាទី រួចដាក់ដាក់ស្លឹកជី និងស្លឹកខ្ទឹមចូល ហើយដួសដាក់ចានជាការស្រេច។